សាលាវិជ្ជាជីវៈទំនើបត្រូវការឧបករណ៍បច្ចេកទេសត្រឹមត្រូវដើម្បីបណ្តុះបណ្តាលសិស្សឱ្យក្លាយជាបុគ្គលិកដែលមានជំនាញច្បាស់លាស់។ ការអនុវត្តការងារដោយផ្ទាល់ជាមួយឧបករណ៍ពិតប្រាកដជួយសិស្សឱ្យទទួលបានបទពិសោធន៍ដ៏មានតម្លៃបំផុត។ វាគឺជាការវិនិយោគដ៏មានសារៈសំខាន់ដើម្បីធានាថាអ្នករៀនបញ្ចប់មានសមត្ថភាពបំពេញតម្រូវការទីផ្សារការងារ។ ការបំពាក់នូវសម្ភារៈសិក្សាដែលមានគុណភាពគឺជាកត្តាសំខាន់ដើម្បីបង្កើនប្រសិទ្ធភាពនៃការបង្រៀននិងការរៀនសូត្រ។ ការប្រើប្រាស់ឧបករណ៍ និងបរិក្ខារបច្ចេកទេសទំនើបគឺជាកត្តាចាំបាច់សម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា។ ឧបករណ៍ដែលមានគុណភាពខ្ពស់ជួយឱ្យសិស្សអនុវត្តជំនាញជាក់ស្តែងបានត្រឹមត្រូវនិងមានប្រសិទ្ធភាព។ ការសិក្សាជាមួយសម្ភារៈពិតៗរៀបចំពួកគេសម្រាប់ការងារក្រោយពេលបញ្ចប់ការសិក្សា។ សាលាវិជ្ជាជីវៈគួរតែបំពាក់នូវម៉ាស៊ីននិងសម្ភារៈដែលស្របតាមស្តង់ដារឧស្សាហកម្មនាពេលបច្ចុប្បន្ន។ ជាងនេះទៅទៀត ការវិនិយោគលើឧបករណ៍ទាំងនេះជួយពង្រឹងកេរ្តិ៍ឈ្មោះរបស់សាលាក្នុងការផលិតបុគ្គលិកដែលមានសមត្ថភាព។ វាគឺជាការវិនិយោគលើអនាគតការងាររបស់យុវជននិងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ ដូច្នេះការបំពាក់ឧបករណ៍និងបរិក្ខារទំនើបជាអាទិភាពមួយដែលមិនអាចមើលរំលងបានឡើយ។ វាធានាថាកម្លាំងពលកម្មខ្មែរមានជំនាញនិងអាចប្រកួតប្រជែងបាននៅលើឆាកអន្តរជាតិ។ សម្រាប់ជំនាញ ជួសជុលរថយន្ត ឧបករណ៍ដ៏ចាំបាច់បំផុតគឺ ម៉ាស៊ីនវិនិច្ឆ័យរោគ ដែលអាចអានកំហុសនៅក្នុងកុំព្យូទ័ររថយន្តបាន។ សាលាក៏ត្រូវមាន រ៉កលើករថយន្ត ដើម្បីឱ្យសិស្សអាចធ្វើការជួសជុលផ្នែកខាងក្រោមនៃរថយន្តបានយ៉ាងងាយស្រួលនិងសុវត្ថិភាព។ វាក៏ត្រូវមាន ម៉ាស៊ីនតម្រង់កង់ និង ម៉ាស៊ីនផ្លាស់ប្តូរសំបកកង់ ផងដែរដើម្បីអនុវត្តការងារឱ្យបានពេញលេញ។ សម្រាប់ជំនាញ ជាងអគ្គិសនី សាលាត្រូវមាន ឧបករណ៍ស្ទង់ចរន្ត (Multimeters) និង អូសស៊ីឡូស្កូប (Oscilloscopes) ដើម្បីវាស់ចរន្តអគ្គិសនីនិងសញ្ញាអគ្គិសនី។ ការមាន ឧបករណ៍វាស់ខ្សែភ្លើង និង ក្តារសិក្សាដ្យាក្រាម ក៏ចាំបាច់សម្រាប់សិស្សអនុវត្តការតភ្ជាប់សៀគ្វីផងដែរ។ សម្រាប់ជំនាញ ជាងផ្សារដែក ឧបករណ៍សំខាន់គឺ ម៉ាស៊ីនផ្សារប្រភេទ MIG, TIG និង Stick ដែលប្រើប្រាស់តាមប្រភេទការងារនីមួយៗ។ ពួកគេក៏ត្រូវមាន ឧបករណ៍កាត់ដែក និង ឧបករណ៍ការពារផ្ទាល់ខ្លួន ដូចជាមួកពាក់ផ្សារដែកនិងស្រោមដៃសម្រាប់ការពារផងដែរ។ សម្រាប់ជំនាញ ជាងម៉ាស៊ីន សាលាត្រូវមាន ម៉ាស៊ីនក្រឡឹង និង ម៉ាស៊ីនខួង ដែលមានសមត្ថភាពខ្ពស់។ វាក៏ត្រូវមាន ឧបករណ៍វាស់ត្រឹមត្រូវ ដូចជាកាលីប (Calipers) និងមីក្រូម៉ែត្រ (Micrometers) ដើម្បីធានាគុណភាពផលិតផល។ សម្រាប់ជំនាញ ជាងបំពង់ទឹក សាលាត្រូវមាន ម៉ាស៊ីនកាត់បំពង់ និង ឧបករណ៍សម្រាប់ពត់បំពង់ ដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ ពួកគេក៏ត្រូវមាន ឧបករណ៍សម្រាប់ភ្ជាប់បំពង់ និង ឧបករណ៍សម្រាប់ជួសជុលក្បាលរ៉ូប៊ីណេ ផងដែរ។ សម្រាប់ជំនាញ វិស្វកម្មសំណង់ សាលាត្រូវការ ម៉ាស៊ីនលាយបេតុង និង ម៉ាស៊ីនកាត់ឥដ្ឋនិងការ៉ូឡា ដើម្បីឱ្យសិស្សអនុវត្តការងារជាក់ស្តែង។ វាក៏ត្រូវមាន ឧបករណ៍បូកជញ្ជាំង និង ឧបករណ៍វាស់កម្រិត ដូចជាឡាស៊ែរដើម្បីឱ្យការងារមានភាពត្រឹមត្រូវបំផុត។ ការបំពាក់នូវឧបករណ៍ទំនើបៗជួយសិស្សឱ្យមានទំនុកចិត្តលើខ្លួនឯង។ ពួកគេអាចអនុវត្តជំនាញដែលបានរៀនទៅក្នុងបរិយាកាសការងារពិតប្រាកដ។ ការបណ្តុះបណ្តាលដោយប្រើឧបករណ៍ពិតប្រាកដធ្វើឱ្យគុណភាពការងាររបស់ពួកគេកាន់តែល្អប្រសើរ។ វាជាការវិនិយោគដ៏មានតម្លៃដែលជួយកសាងអនាគតការងារដ៏រុងរឿងសម្រាប់យុវជនខ្មែរ។ សម្រាប់ជំនាញ កាត់សក់និងសម្អាងការ សាលាត្រូវបំពាក់ដោយកៅអីកាត់សក់ដែលមានគុណភាពខ្ពស់។ ពួកគេក៏ត្រូវការម៉ាស៊ីនផ្លុំសក់ ម៉ាស៊ីនអ៊ុតសក់ និងម៉ាស៊ីនគៀបសក់ប្រភេទវិជ្ជាជីវៈផងដែរ។ វាក៏ត្រូវមានកន្ត្រៃកាត់សក់និងឧបករណ៍សម្រាប់ធ្វើស្ទីលម៉ូដសក់គ្រប់ប្រភេទ។ សម្រាប់ជំនាញ បដិសណ្ឋារកិច្ច សម្ភារៈសំខាន់គឺឧបករណ៍ផ្ទះបាយទំនើបៗដូចជាឡដុតនិងម៉ាស៊ីនលាយ។ វាក៏ត្រូវការសម្ភារៈសម្រាប់បម្រើអាហារដូចជាចាន ស្លាបព្រា និងសមដែលប្រើនៅក្នុងភោជនីយដ្ឋាន។ សម្រាប់ជំនាញ ជាងជួសជុលទូរសព្ទ សម្ភារៈរួមមានក្បាលរលាយសំណរ កែវយឹត និងម៉ាស៊ីនកម្ដៅសម្រាប់ជួសជុលបន្ទះសៀគ្វី។ ពួកគេក៏ត្រូវការឧបករណ៍បើកទូរសព្ទប្រភេទផ្សេងៗគ្នាផងដែរ។ សម្រាប់ជំនាញ កាត់ដេរនិងម៉ូដ សាលាត្រូវមានម៉ាស៊ីនដេរជាច្រើនប្រភេទ រួមទាំងម៉ាស៊ីនដេរឧស្សាហកម្មនិងម៉ាស៊ីនអូវើឡុក។ ពួកគេក៏ត្រូវការតុសម្រាប់កាត់ក្រណាត់ដែលមានទំហំធំល្មមនិងសម្ភារៈសម្រាប់គូសនិងវាស់ផងដែរ។ វាក៏ត្រូវមានប្រភេទក្រណាត់និងអំបោះជាច្រើនពណ៌និងប្រភេទសម្រាប់សិស្សអនុវត្តគម្រោង។ សម្រាប់ជំនាញ ចម្លាក់ឈើ សម្ភារៈរួមមានឧបករណ៍ឆ្លាក់ឈើជាច្រើនទំហំនិងប្រភេទផ្សេងៗគ្នា។ ពួកគេក៏ត្រូវការម៉ាស៊ីនកាត់និងខួងឈើដែលមានសុវត្ថិភាពខ្ពស់សម្រាប់អនុវត្តផងដែរ។ វាក៏ត្រូវមានប្រភេទឈើសម្រាប់ធ្វើការដូចជាឈើខ្លឹមនិងឈើទន់សម្រាប់អនុវត្ត។ សម្រាប់ជំនាញ ធ្វើគ្រឿងស្មូន សម្ភារៈសំខាន់គឺកង់បង្វិលដីឥដ្ឋនិងឡដុតគ្រឿងស្មូន។ ពួកគេក៏ត្រូវការប្រភេទដីឥដ្ឋនិងឧបករណ៍រៀបចំដីឥដ្ឋជាច្រើនប្រភេទ។ ការផ្តល់សម្ភារៈទាំងនេះធានាថាសិស្សអាចអភិវឌ្ឍជំនាញជាក់ស្តែងបានយ៉ាងពេញលេញ។ ពួកគេនឹងមានទំនុកចិត្តលើខ្លួនឯងក្នុងការប្រើប្រាស់ឧបករណ៍នៅពេលចូលទៅកាន់កន្លែងធ្វើការជាក់ស្តែង។ ការវិនិយោគលើសម្ភារៈសិក្សាប្រកបដោយគុណភាពគឺជាការវិនិយោគលើអនាគតរបស់យុវជន។ វាជាមូលដ្ឋានគ្រឹះសម្រាប់ការបង្កើតអ្នកជំនាញដែលមានទេពកោសល្យខ្ពស់។ បរិក្ខារសម្រាប់ជំនាញកុំព្យូទ័រដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលយុវជនឱ្យក្លាយជាអ្នកជំនាញបច្ចេកវិទ្យា។ ការបំពាក់នូវបរិក្ខារដែលមានគុណភាពខ្ពស់និងទាន់សម័យគឺជាការចាំបាច់ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ បរិក្ខារទាំងនេះជួយឱ្យសិស្សអាចអនុវត្តទ្រឹស្តីដែលពួកគេបានរៀនទៅជាការងារជាក់ស្តែង។ វាជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលធ្វើឱ្យពួកគេមានសមត្ថភាពពេញលេញក្នុងការប្រកបអាជីព។ សម្រាប់ជំនាញកុំព្យូទ័រ សាលាត្រូវមានកុំព្យូទ័រ Desktop ដែលមានល្បឿនលឿននិងសមត្ថភាពដំណើរការខ្ពស់។ កុំព្យូទ័រនីមួយៗគួរត្រូវបានបំពាក់ដោយ RAM និង Processor គ្រប់គ្រាន់សម្រាប់ដំណើរការកម្មវិធីធំៗ។ វាក៏ត្រូវមានម៉ូនីទ័រដែលមានគុណភាពបង្ហាញច្បាស់ល្អសម្រាប់សិស្សរៀនពីការរចនាក្រាហ្វិកផងដែរ។ គ្រឿងសម្ភារៈបន្ថែមដូចជាក្តារចុចនិង mouseក៏ត្រូវតែមានគុណភាពល្អសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ សាលាក៏ត្រូវមានម៉ាស៊ីន server ដែលអាចប្រើសម្រាប់ការគ្រប់គ្រងបណ្តាញនិងការបង្ហោះគេហទំព័រ។ ម៉ាស៊ីន Router, Switch និង patch panel ក៏ចាំបាច់សម្រាប់បណ្តុះបណ្តាលជំនាញបណ្តាញកុំព្យូទ័រ។ ឧបករណ៍ទាំងនេះអនុញ្ញាតឱ្យសិស្សអនុវត្តការតភ្ជាប់និងការគ្រប់គ្រងបណ្តាញដោយផ្ទាល់នៅមន្ទីរពិសោធន៍។ សម្រាប់ជំនាញសរសេរកម្មវិធី សាលាត្រូវមានកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់សម្រាប់ដំណើរការកម្មវិធីកូដធំៗ។ វាក៏គួរត្រូវបានដំឡើងកម្មវិធីអភិវឌ្ឍន៍ ដូចជា Visual Studio Code ជាដើម។ សម្រាប់ជំនាញក្រាហ្វិក សាលាត្រូវផ្តល់កុំព្យូទ័រដែលមានកាតក្រាហ្វិកល្អសម្រាប់ការ Render គម្រោងធំៗ។ កុំព្យូទ័រទាំងនោះគួរតែមានកម្មវិធីដូចជា Adobe Photoshop, Illustrator និង InDesign។ សម្រាប់ជំនាញកាត់តវីដេអូ សាលាត្រូវមានកុំព្យូទ័រដែលមាន CPU និង GPU ល្បឿនលឿន។ វាក៏គួរមានកម្មវិធីកាត់តវីដេអូដូចជា Adobe Premiere Pro ឬ DaVinci Resolve ផងដែរ។ លើសពីនេះសាលាត្រូវមានម៉ាស៊ីនបញ្ចាំង ឬ Smart Boards សម្រាប់គ្រូធ្វើបទបង្ហាញ។ បរិក្ខារទាំងនេះជួយឱ្យសិស្សមើលឃើញនិងយល់ពីមេរៀនកាន់តែងាយស្រួល។ ការបំពាក់នូវបរិក្ខារទាំងអស់នេះជួយសិស្សឱ្យមានទំនុកចិត្តលើខ្លួនឯង។ ពួកគេអាចអនុវត្តជំនាញដែលទីផ្សារត្រូវការមុនពេលពួកគេបញ្ចប់ការសិក្សា។ វាជាការវិនិយោគដ៏មានតម្លៃដែលជួយកសាងអនាគតការងារដ៏រុងរឿងសម្រាប់យុវជន។ សាលាវិជ្ជាជីវៈទំនើបចាំបាច់ត្រូវបំពាក់ដោយឧបករណ៍បច្ចេកទេសត្រឹមត្រូវ ដើម្បីបណ្ដុះបណ្ដាលសិស្សឱ្យក្លាយជាបុគ្គលិកដែលមានជំនាញច្បាស់លាស់។ ការអនុវត្តការងារផ្ទាល់ជាមួយឧបករណ៍ពិតប្រាកដជួយសិស្សទទួលបានបទពិសោធន៍ដ៏មានតម្លៃបំផុត ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការបំពេញតម្រូវការទីផ្សារការងារ។ ការបំពាក់សម្ភារៈសិក្សាដែលមានគុណភាព ដូចជាម៉ាស៊ីនវិនិច្ឆ័យរោគសម្រាប់ជួសជុលរថយន្ត ឬឧបករណ៍វាស់ចរន្តអគ្គិសនីសម្រាប់ជាងអគ្គិសនី គឺជាកត្តាសំខាន់ដើម្បីបង្កើនប្រសិទ្ធភាពនៃការបង្រៀន។ ជាងនេះទៅទៀត ការមានឧបករណ៍ផ្សារដែកទំនើប ឬម៉ាស៊ីនក្រឡឹងសម្រាប់ជាងម៉ាស៊ីន រៀបចំពួកគេសម្រាប់ការងារជាក់ស្តែងក្រោយបញ្ចប់ការសិក្សា។ សម្រាប់ជំនាញកុំព្យូទ័រ កុំព្យូទ័រដែលមានល្បឿនលឿន និងកម្មវិធីជំនាញ ព្រមទាំងឧបករណ៍បណ្តាញ គឺជាបរិក្ខារចាំបាច់។ ការវិនិយោគលើឧបករណ៍ទាំងនេះជួយពង្រឹងកេរ្តិ៍ឈ្មោះរបស់សាលា ក្នុងការផលិតបុគ្គលិកដែលមានសមត្ថភាពខ្ពស់។ ឧបករណ៍ដែលមានគុណភាពខ្ពស់ជួយឱ្យសិស្សអនុវត្តជំនាញជាក់ស្តែងបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ដូច្នេះ ការបំពាក់ឧបករណ៍ និងបរិក្ខារទំនើប គឺជាអាទិភាពមួយដែលមិនអាចមើលរំលងបានឡើយ។ ដើម្បីធានាថាកម្លាំងពលកម្មខ្មែរមានជំនាញ និងអាចប្រកួតប្រជែងបាននៅលើឆាកអន្តរជាតិ។ ការវិនិយោគនេះគឺជាការវិនិយោគដ៏មានតម្លៃលើអនាគតការងាររបស់យុវជន និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល។